វត្តសំពៅប្រាំ ឋិតនៅលើខ្ពង់រាបនៃភ្នំបូកគោ ដែលសព្វថ្ងៃនេះ រាជការបានតែងតាំងជាទីក្រុងទេសចរណ៍មួយយ៉ាងសំខាន់ សម្រាប់យកខ្យល់អាកាសស្អាតស្អំនៅមាត់សមុទ្រ ។ ភ្នំនេះ ឋិតនៅក្នុងពួកភ្នំកំចាយ ពីដើមនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត ប៉ុន្តែសព្វថ្ងៃ គេកាត់ចេញដោយឡែកជាបុរីមួយដោយមានការគ្រប់គ្រងពិសេសដាច់ចេញពីខេត្តកំពត ។ ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអឺរ៉ុប ដែលជាអាណាព្យាបាលស្រុកយើង គឺលោក រ៉េស៊ីដង់សុប៉េរីយើរ។ វត្តសំពៅប្រាំនៅលើភ្នំបូកគោត្រូវបានកសាងឡើង ហើយសម្ពោធជាផ្លូវការដោយព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ-មុនីវង្ស កាលពីឆ្នាំ ១៩២៥ ។ សំណង់វត្តនេះ តាំងនៅលើដីខ្ពស់ជាកំពូលភ្នំដ៏មានផែនថ្មធំៗ នៅពាសពេញចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយប្រមាណជាង ១០ ម៉ែត្រ និងកម្ពស់ប្រហែលជិតដប់ម៉ែត្រដែរ ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែត ខ្ពស់ទទុងនៅឃើញរូបភាពនៃថ្មទាំង ៥ ផែននេះ មានសណ្ឋានដូចសំពៅ ៥ កំពុងបើកក្តោង។ ម្យ៉ាងវិញទៀត ការកសាងវត្តនេះ ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះទៀត ទើបអ្នកផងហៅទីនេះតាមសន្មតថា "វត្តសំពៅប្រាំ" ។ កាលបើបានឈោ្មះនេះហើយអ្នកផង ក៏ប្រឌិតបានជារឿងព្រេងមួយឡើង ដែលដកស្រង់ពីរឿងមានស្រាប់មកហើយ គឺរឿងព្រះថោងនាងនាគ។ រឿងព្រេងនិទាន «វត្តសំពៅប្រាំ» និយាយអំពីស្ដេចខ្មែរយើងមួយអង្គ ព្រះនាមព្រះថោង ។ ព្រះអង្គ ជាព្រះអង្គម្ចាស់មួយព្រះអង្គ មានការតូចព្រះទ័យនឹងបិតា ដែលត្រូវឲ្យព្រះអង្គគោរពបូជាព្រះអនុជពៅ។ ម្ល៉ោះហើយ ទ្រង់យាងចេញពីព្រះរាជវាំងជាមួយស្ម័គ្របក្សពួក ចេញឆ្ងាយពីរាជវាំងទៅដល់ឆ្នេរខ្សាច់មួយ ដ៏មានដើមធ្លកមួយដើម ដុះនាកណ្តាលវាលខ្សាច់ ហើយសម្រាកព្រះកាយនៅទីនោះ ។ ពេលព្រលឹមស្រាងៗ ព្រះអង្គបានឮសូរសំឡេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិត ហើយបានជួបនឹងនាងនាគដែលកំពុងនាំភីលៀងមក កម្សាន្តឆ្នេរសមុទ្រនេះ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធ នាងនាគក៏ព្រមព្រៀងតែសុំឲ្យព្រះអង្គតោងកន្ទុយនាគ ដើម្បីជ្រែកទឹកទៅកាន់ឋាននាគ ថ្វាយបង្គំព្រះបាទភុជង្គនាគដែលជាព្រះវរបិតា ។ លុះព្រះអង្គតាមព្រះនាងទៅដល់ឋាននាគអស់រយៈពេលប្រាំពីរថ្ងៃ ក៏សុំលាព្រះបិតាក្មេកនាំមហេសីវិលមកឋានមនុស្សវិញ។ កាលនោះ ព្រះបាទភុជង្គនាគក៏បានរៀបចំប្រដាប់ប្រដា ជាទ្រព្យមានតម្លៃចំនួនប្រាំសំពៅ ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជ្យនៅមនុស្សលោក ។ សំពៅទាំងប្រាំនេះ បើកក្តោងសំដៅដល់មាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀបគ្នា បន្ទាប់មកដឹកជញ្ជូនយកទៅរកទីណាមួយដែលមានដីទួលខ្ពស់រៀបចំកសាងជាទីក្រុងឡើង ។ ឯសំពៅទាំង ៥ នោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គមានដំណើរយាងទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះចិន្តា ។ ពលរេហ៍ទាំង ៥០០ នាក់ក៏ដង្ហែព្រះថោង និងនាងនាគទៅចាប់ស្ថាបនាទីក្រុងរាជនិវេសន៍ទាំងអស់គ្នាទៅ នៅសល់តែសំបកសំពៅ ។ លុះអស់កាលជាយូរលង់មកហើយ ឆ្នេរសមុទ្រក៏ចេះតែស្រុតចុះឆ្ងាយទៅៗ រីឯដីក៏កាន់តែដុះខ្ពស់ឡើងៗ ។ ធ្វើឲ្យសំពៅទាំង ៥ នោះកឿងជាប់នឹងច្រាំងកាន់តែយូរទៅៗ ក៏រឹងទៅជាថ្មលិចបាត់តួសំពៅទៅក្នុងដី នៅសល់តែក្ដោងទាំង ៥ ដែលគេឃើញសព្វថ្ងៃនេះ ។ ប៉ុន្តែបើតាមការស្រាវជ្រាវវិញ វត្តនេះ ពុំមែនជាវត្តបុរាណណាស់ណាទេ គឺជាវត្តថ្មីមួយដែលព្រះករុណា ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មុនីវង្ស ព្រះចៅប្រទេសកម្ពុជាទ្រង់កសាងឡើង កាលពី គ.ស. ១៩២៤ ។ កាលនោះ រាជការបារាំង គេបានថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត នូវទីកន្លែងមួយ សម្រាប់ព្រះអង្គស្ថាបនាជាព្រះរាជដំណាក់មួយនៅបូកគោនោះ ។ ដូច្នេះហើយ ព្រះអង្គក៏ផ្តួចផ្តើមព្រះទ័យកសាងជាវត្តមួយនេះឡើងដោយជ្រើសរើសយកទីទួលដែលនៅជាប់នឹងផែនថ្ម ៥ សន្លឹកធំៗនេះ។ ព្រមទាំងសង់ព្រះវិហារតូចមួយ និងចេតិយតូចមួយទៀត នៅពីមុខព្រះវិហារនេះ ហើយសន្មតនាមថា "វត្តសំពៅប្រាំ" ។ ឈ្នោះយកតាមលំនាំ ទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗដូចជា ក្តោងសំពៅប្រាំផ្ទាំង ឋិតនៅត្រង់នោះស្រាប់ ។ សព្វថ្ងៃបូកគោ ជាទីមនោរម្យមួយសម្រាប់ទេសចរណ៍ធ្វើ ដំណើរទៅលំហែ សម្រាកកាយ នៅគ្រប់ពេលដែលឈប់សម្រាក ។ ម្ល៉ោះហើយ វត្តសំពៅប្រាំ ក៏ក្លាយទៅជា រមណីយដ្ឋានមួយ ដែលគេស្គាល់ច្រើនដែរ ។ បើយើងក្រលែកមកមើលពីការឆ្លុះបញ្ចាំងពីទិដ្ឋភាពសំខាន់ៗមួយចំនួននៅក្នុងសង្គមខ្មែរ ដែលបានបង្ហាញនៅក្នុងរឿងវិញក៏មានមួយចំនួនដែរ។ រឿងព្រេងនេះបង្ហាញពីទំនោររបស់សង្គមខ្មែរក្នុងការបង្កើតរឿងនិទានដើម្បីពន្យល់ពីប្រភពដើម ឬលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រនីមួយៗ។ ការភ្ជាប់ផ្ទាំងថ្មដែលមានរូបរាងដូចសំពៅទៅនឹងរឿងព្រះថោងនាងនាគ គឺជាឧទាហរណ៍មួយនៃរបៀបដែលខ្មែរបកស្រាយបាតុភូតធម្មជាតិ។ ការប្រឌិតរឿងព្រេងទាក់ទងនឹងថ្ម ឬវត្ថុធម្មជាតិប្លែកៗ ឆ្លុះបញ្ចាំងពីជំនឿរបស់ខ្មែរទៅលើបារមី ឬអានុភាពនៃធម្មជាតិ ដែលតែងតែត្រូវបានគេគោរពបូជា។ រឿងនេះក៏រៀបរាប់អំពីការកសាងទីក្រុង និងវត្តអារាម ដែលបង្ហាញពីប្រវត្តិសាស្រ្តនៃការអភិវឌ្ឍន៍សង្គម និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ។ ការកសាងវត្តនៅលើភ្នំបូកគោដោយព្រះបាទស៊ីសុវត្ថិ-មុនីវង្ស ក៏បង្ហាញពីការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រខ្មែរលើព្រះពុទ្ធសាសនា និងការលើកកម្ពស់សាសនាក្នុងសង្គម ។ រឿង «វត្តសំពៅប្រាំ» គឺជាផ្នែកមួយនៃមរតកអក្សរសាស្ត្រដែលជួយឱ្យក្មេងជំនាន់ក្រោយបានស្គាល់ពីទីតាំងប្រវត្តិសាស្រ្ត និងជំនឿរបស់ដូនតា។